បុណ្យចូលឆ្នាំខ្មែរ គឺជាឱកាសដ៏សំខាន់មួយដែលប្រជាជនខ្មែរជួបជុំគ្នា ប្រារព្ធពិធីសាសនា និងលេងល្បែងកម្សាន្តផ្សេងៗ ក្នុងនោះ បទចម្រៀងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសរីករាយ និងអបអរសាទរបុណ្យប្រពៃណីជាតិ។ តន្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសអបអរសាទរនេះ។ បទចម្រៀងពីសម័យមាស ឬ បទមរតកដើម គឺជាផ្នែកមួយដែលមិនអាចខ្វះបានសម្រាប់រដូវកាលបុណ្យចូលឆ្នាំខ្មែរ។ បទចម្រៀងទាំងនេះ នៅតែជាជម្រើសដ៏ពេញនិយម និងមិនអាចខ្វះបានសម្រាប់រដូវកាលចូលឆ្នាំខ្មែរ វាមានលក្ខណៈពីរោះរណ្តំ ជាមួយទំនុកភ្លេងដើម និងអត្ថន័យយ៉ាងជ្រាលជ្រៅ។ សិល្បករល្បីៗដែលមានបទចម្រៀងពេញនិយមសម្រាប់ឱកាសនេះរួមមាន ស៊ីន ស៊ីសាមុត រស់ សេរីសុទ្ធា ប៉ែន រ៉ន និងអ្នកល្បីៗជាច្រើនរូបទៀត។ ស៊ីន ស៊ីសាមុត បទល្បីៗដូចជា រាំវង់ឆ្នាំថ្មី ម្លប់ដូងទីបួន កូលាបមាស ចំប៉ាប៉ោយប៉ែត និងផ្កាក្ដាំងងាជាដើម។ បទចម្រៀងរបស់លោក ស៊ីន ស៊ីសាមុត តែងតែមានអត្ថន័យជ្រាលជ្រៅ និងភាសាពិរោះរណ្ដំ ដែលធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍រីករាយ និងនឹកឃើញអនុស្សាវរីយ៍ចាស់ៗ។ ចំណែកឯបទរបស់ រស់ សេរីសុទ្ធា មានបទល្បីៗដូចជា កុលាបបាត់ដំបង ស្នេហ៍កម្ម ទឹកហូរក្រោមស្ពាន និងអូននៅចាំបង។ សំឡេងដ៏ក្រអួនក្រអៅរបស់លោកស្រី រស់ សេរីសុទ្ធា តែងតែនាំមកនូវភាពសប្បាយរីករាយ និងមនោសញ្ចេតនាជក់ចិត្តក្នុងពិធីបុណ្យ។ ប៉ែន រ៉ន បទល្បីៗរបស់គាត់មានដូចជា ចង់បានប្ដីមួយ ម្លប់ស្នេហ៍ កំលោះប្រពន្ធពីរ និងកាត់ត្រសក់ជាដើម។ បទចម្រៀងរបស់លោកស្រី ប៉ែន រ៉ន មានចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ និងបង្កប់នូវខ្លឹមសារកំប្លុកកំប្លែង ដែលធ្វើឱ្យបរិយាកាសកាន់តែរស់រវើក។ បទទាំងនេះបានដក់ជាប់ក្នុងអារម្មណ៍មនុស្សជាច្រើនជំនាន់ ហើយត្រូវបានចាត់ទុកជាបេះដូងនៃតន្ត្រីខ្មែរ ភ្លេងនិងទំនុកច្រៀងមានភាពបុរាណនិងទាក់ទាញ ដែលធ្វើឱ្យមនុស្សចាស់នឹករលឹកអតីតកាល រីឯយុវវ័យក៏ចាប់អារម្មណ៍នឹងតម្លៃសិល្បៈរបស់វា។ វាថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសអបអរសាទរឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។ ក្រៅពីបទចម្រៀងសម័យមាស បទចម្រៀងប្រជាប្រិយ និងកន្ទ្រឹម គឺជាប្រភេទតន្ត្រីដ៏ពេញនិយមបំផុតដែលមិនអាចខ្វះបានក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ ចង្វាក់ដ៏រស់រវើក និងខ្លឹមសារកម្សាន្តសប្បាយរបស់បទចម្រៀងទាំងនេះបានធ្វើឱ្យពិធីបុណ្យកាន់តែមានភាពអធិកអធម។ បទចម្រៀងទាំងនេះមានចង្វាក់លឿន ញាក់កន្ត្រាក់អារម្មណ៍ ដែលជំរុញឱ្យអ្នកស្តាប់ទប់ចិត្តមិនរាំតាមមិនបាន។ ហើយត្រូវបានគេលេងដោយឧបករណ៍ភ្លេងបុរាណខ្មែរដូចជា ត្រែ កូត រនាត ស្គរធំៗ និងទ្រ។ សំឡេងឧបករណ៍ទាំងនេះបានបង្កើតបានជាលក្ខណៈពិសេសរបស់បទកន្ទ្រឹម។ ទំនុកច្រៀងភាគច្រើននិយាយពីការសប្បាយរីករាយ ការជួបជុំគ្នា រឿងស្នេហា និងជីវិតប្រចាំថ្ងៃតាមបែបកំប្លុកកំប្លែង។ ហើយបទកន្ទ្រឹមនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅតាមតំបន់ជនបទ ជាពិសេសនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ។ ពីដើមឡើយ រហូតដល់ពេលបច្ចុប្បន្ន បទកន្ទ្រឹមមានច្រើនបទដែលត្រូវបានយកមកច្រៀងឡើងវិញ និងបង្កើតថ្មី។ ឧទាហរណ៍ដូចជាបទ កន្ទ្រឹមឆ្នាំថ្មី រាំកន្ទ្រឹមបុកល្ហុង កន្ទ្រឹមសារ៉ាវ៉ាន់ជាដើម។ បទទាំងនេះតែងតែត្រូវបានចាក់លេងនៅតាមពិធីមង្គលការ ពិធីបុណ្យនានា និងពិសេសគឺបុណ្យចូលឆ្នាំខ្មែរតែម្តង។ បទរាំវង់ គឺជា របាំប្រជាប្រិយខ្មែរ មួយដ៏ពេញនិយម ហើយគេតែងតែឃើញវានៅក្នុងពិធីបុណ្យប្រពៃណីដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលមានដូចជាបទ រាំវង់ឆ្នាំថ្មី រាំវង់ឆ្លងឆ្លើយ រាំវង់ខ្មែរ ជាដើម។ បទរាំវង់មានចង្វាក់យឺតជាងកន្ទ្រឹមបន្តិច ប៉ុន្តែនៅតែរក្សាបាននូវភាពរីករាយ និងអាចឱ្យអ្នករាំអាចរាំក្បាច់ប្រពៃណីបានយ៉ាងស្រស់ស្អាត។ បទសារ៉ាវ៉ាន់ និងឡាំលាវ: ទោះបីជាមានប្រភពមកពីតំបន់ផ្សេងក៏ដោយ ក៏ចង្វាក់ទាំងនេះត្រូវបានខ្មែរយកមកប្រើប្រាស់ និងពេញនិយមផងដែរ ក្នុងន័យកម្សាន្តសប្បាយក្នុងឱកាសបុណ្យទាន។ បទចម្រៀងប្រជាប្រិយ និងកន្ទ្រឹម គឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ខ្មែរ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការធ្វើឱ្យពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែមានភាពរស់រវើក សប្បាយរីករាយ និងពោរពេញដោយការចងចាំល្អៗ។ លើសពីនេះទៅទៀត បទចម្រៀងសម័យនិយម ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរផងដែរ។ បទចម្រៀងប្រភេទនេះឆ្លុះបញ្ចាំងពីការវិវត្តន៍នៃតន្ត្រីខ្មែរ ដោយរួមបញ្ចូលនូវចង្វាក់ទំនើបៗ និងការផលិតបទភ្លេងដ៏ទាន់សម័យ។ បទចម្រៀងផប់សម័យថ្មីត្រូវបានលាយបញ្ចូលគ្នាជាមួយចង្វាក់អន្តរជាតិដូចជា ផប់ អ៊ីឌីអឹម ហ៊ីបហប អរអេនប៊ី ដែលធ្វើឱ្យមានភាពទាក់ទាញដល់យុវវ័យ។ ការផលិតបទចម្រៀងសម័យនិយមបានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការថត និងកែសម្រួលសំឡេង ធ្វើឱ្យគុណភាពបទភ្លេងកាន់តែល្អប្រសើរ។ ក្រៅពីបទចម្រៀងដែលមានខ្លឹមសារអបអរសាទរឆ្នាំថ្មី ក៏មានបទចម្រៀងដែលនិយាយពីស្នេហា មិត្តភាព ជីវិតប្រចាំថ្ងៃ និងការលើកទឹកចិត្តផងដែរ។ បទចម្រៀងទាំងនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គម វិទ្យុ ទូរទស្សន៍ និងកម្មវិធីតន្ត្រីនានា ដែលធ្វើឱ្យពួកគេក្លាយជាការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមយុវជន។ តារាចម្រៀងជំនាន់ក្រោយជាច្រើនបានផលិតបទចម្រៀងថ្មីៗសម្រាប់ឱកាសបុណ្យចូលឆ្នាំ ដែលតែងតែត្រូវបានចាក់ផ្សាយនៅតាមកន្លែងកម្សាន្តនានា។ ជារៀងរាល់ឆ្នាំ មានផលិតកម្ម និងតារាចម្រៀងជាច្រើនបានចេញផ្សាយបទចម្រៀងដែលមានចំណងជើង និងខ្លឹមសារទាក់ទងនឹងការអបអរសាទរឆ្នាំថ្មី ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។ ក្រៅពីបទសម្រាប់ឆ្នាំថ្មី ក៏មានបទចម្រៀងផប់ដែលមានចង្វាក់ញាក់សប្បាយៗ ដែលត្រូវបានយកមកចាក់លេងដើម្បីឱ្យអ្នកចូលរួមអាចរាំលេងកម្សាន្តបាន។ បទចម្រៀងសម័យនិយមជួយបំពេញបន្ថែមនូវរសជាតិប្លែកៗនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដោយនាំមកនូវភាពស្រស់ស្រាយ និងភាពទាន់សម័យ ស្របពេលដែលនៅតែរក្សាបាននូវស្មារតីនៃការជួបជុំ និងការអបអរសាទរប្រពៃណី។ បទចម្រៀងទាំងអស់ខាងលើនេះមានតួនាទីសំខាន់ៗជាច្រើនដូចខាងក្រោម។ បទចម្រៀងជួយជំរុញអារម្មណ៍សប្បាយរីករាយ អបអរសាទរការមកដល់នៃឆ្នាំថ្មី។ បទចម្រៀងបុរាណ និងប្រជាប្រិយជួយថែរក្សាវប្បធម៌ និងប្រពៃណីខ្មែរឱ្យនៅគង់វង្ស។ តន្ត្រីជួយឱ្យមនុស្សគ្រប់ជំនាន់ និងគ្រប់វ័យអាចជួបជុំគ្នា រាំលេងកម្សាន្ត និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា។ ការចាក់ផ្សាយបទចម្រៀងទាំងនេះជួយផ្សព្វផ្សាយ និងលើកស្ទួយស្នាដៃសិល្បករខ្មែរគ្រប់ជំនាន់។ ជាទូទៅ បទចម្រៀងទាំងអស់នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យបុណ្យចូលឆ្នាំខ្មែរកាន់តែមានភាពអធិកអធម និងពោរពេញដោយក្ដីរីករាយ។